ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ ១៩៧៥-១៩៧៩) គឺជាសោកនាដកម្មដ៏ជូរចត់បំផុតដែលបានផ្លាស់ប្តូររចនាសម្ព័ន្ធសង្គមខ្មែរទាំងស្រុង។ បន្ទាប់ពីជ័យជម្នះថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ខ្មែរក្រហមបានបង្ខំប្រជាជនឱ្យចាកចេញពីទីក្រុងទាំងអស់ទៅកាន់ជនបទ។ គោលបំណងចម្បងគឺការបង្កើត "សហករណ៍" ដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចកសិកម្មតាមបែបកុម្មុយនីស្តជ្រុលនិយម។ ក្នុងសហករណ៍ កម្មសិទ្ធិឯកជនទាំងអស់ត្រូវបានលុបបំបាត់ចោល រាប់ចាប់ពីដីធ្លី រហូតដល់សម្ភារៈផ្ទះបាយ។ ប្រជាជនត្រូវបានបង្ខំឱ្យរស់នៅ និងធ្វើការរួមគ្នាជាសមូហភាពក្រោមការត្រួតពិនិត្យរបស់ "អង្គការ"។ ការហូបច្បុកជារួមត្រូវបានដាក់ឱ្យអនុវត្ត ដែលតម្រូវឱ្យប្រជាជនហូបបបររួមគ្នានៅតាមសាលាឆាន់ ឬរោងបាយសហករណ៍។ របបអាហារមានភាពខ្សត់ខ្សោយបំផុត ដែលជារឿយៗមានតែបបររាវលាយជាមួយមើមដំឡូង ឬដើមចេក។ ការលួចបេះបន្លែ ឬផ្លែឈើដែលដុះក្នុងសហករណ៍មកហូបផ្ទាល់ខ្លួន ត្រូវបានចាត់ទុកជាបទល្មើសប្រឆាំងនឹងអង្គការ។ សហករណ៍នីមួយៗត្រូវបានបែងចែកជា "កង" ដូចជា កងចល័តយុវជន កងកុមារ និងកងនារី។ ការងារក្នុងសហករណ៍ចាប់ផ្តើមតាំងពីព្រលឹមទល់យប់អាធ្រាត្រ គ្មានថ្ងៃឈប់សម្រាក និងគ្មានប្រាក់ខែ។ គោលដៅ "៣ តោនក្នុងមួយហិកតា" បានក្លាយជាសម្ពាធដ៏ធំដែលបង្ខំឱ្យប្រជាជនធ្វើការហួសកម្លាំង។ ទំនាក់ទំនងគ្រួសារត្រូវបានកាត់ផ្តាច់ ដោយសារសមាជិកម្នាក់ៗត្រូវទៅរស់នៅតាមកងរៀងៗខ្លួន។ កុមារត្រូវបានបំបែកពីឪពុកម្តាយដើម្បីទទួលការអប់រំតាមបែបមនោគមវិជ្ជាខ្មែរក្រហម។ សហករណ៍គឺជាមន្ទីរឃុំឃាំងដ៏ធំមួយដែលគ្មានរបង ប៉ុន្តែពោរពេញដោយការភ័យខ្លាច និងការឈ្លបយកការណ៍។ ការរៀបការត្រូវបានចាត់ចែងដោយអង្គការ ជាលក្ខណៈសមូហភាព ឬហៅថា "ការរៀបការប្តីប្រពន្ធតាមអង្គការ"។ ក្នុងសហករណ៍ គ្មានទីផ្សារ គ្មានសាលារៀន គ្មានវត្តអារាម និងគ្មានមន្ទីរពេទ្យទំនើបឡើយ។ ខ្មែរក្រហមបានបែងចែកប្រជាជនជាពីរប្រភេទធំៗគឺ "ប្រជាជនមូលដ្ឋាន" និង "ប្រជាជនបញ្ញើ"។ ប្រជាជនមូលដ្ឋាន ឬ "ប្រជាជនចាស់" គឺជាអ្នកដែលរស់នៅក្នុងតំបន់រំដោះមុនឆ្នាំ ១៩៧៥។ ភាគច្រើននៃប្រជាជនចាស់គឺជាកសិករក្រីក្រដែលត្រូវបានចាត់ទុកថាជាវណ្ណៈអធន និងមានស្មារតីបដិវត្តន៍ខ្ពស់។ ប្រជាជនចាស់មានសិទ្ធិទទួលបានរបបអាហារប្រសើរជាង និងមានសិទ្ធិកាន់តំណែងខ្លះក្នុងសហករណ៍។ ពួកគេត្រូវបានអង្គការទុកចិត្តឱ្យធ្វើជាអ្នកត្រួតពិនិត្យ និងតាមដានសកម្មភាពរបស់ប្រជាជនថ្មី។ ចំណែកឯ "ប្រជាជនថ្មី" ឬ "ប្រជាជន ១៧ មេសា" គឺជាអ្នកដែលត្រូវបានជម្លៀសចេញពីទីក្រុង។ ក្រុមនេះរួមមាន បញ្ញវន្ត សិល្បករ មន្ត្រីរាជការ អាជីវករ និងអ្នកមានទ្រព្យសម្បត្តិ។ ប្រជាជនថ្មីត្រូវបានចាត់ទុកថាជា "ខ្មាំង" ឬជាអ្នកដែលទទួលរងឥទ្ធិពលមូលធននិយម និងបរទេស។ ពួកគេត្រូវបានបង្ខំឱ្យធ្វើការងារធ្ងន់បំផុត និងទទួលរបបអាហារតិចតួចបំផុត។ ទុកក៏មិនចំណេញ ដកចេញក៏មិនខាត គឺជាពាក្យស្លោកដ៏សាហាវដែលខ្មែរក្រហមប្រើចំពោះប្រជាជនថ្មី។ ប្រជាជនថ្មីតែងតែរស់ក្នុងភាពភ័យខ្លាចចំពោះការ "យកទៅរៀនសូត្រ" ដែលមានន័យថាការយកទៅសម្លាប់។ ការរើសអើងវណ្ណៈរវាងប្រជាជនចាស់ និងថ្មី បង្កើតឱ្យមានការស្អប់ខ្ពើម និងការបែកបាក់សាមគ្គីភាព។ សូម្បីតែសម្លៀកបំពាក់ ក៏តម្រូវឱ្យស្លៀកពណ៌ខ្មៅដូចគ្នាទាំងអស់ ដើម្បីលុបបំបាត់អត្តសញ្ញាណបុគ្គល។ វណ្ណៈ "បញ្ញវន្ត" ដូចជាគ្រូពេទ្យ ឬគ្រូបង្រៀន ត្រូវបានតាមដាន និងកម្ចាត់ចោលជាអាទិភាព។ ជីវិតប្រចាំថ្ងៃក្នុងរបបនេះគឺជារង្វង់នៃ "ធ្វើការ ហូបបបរ និងប្រជុំរៀនសូត្រ"។ រៀងរាល់ល្ងាច បន្ទាប់ពីធ្វើការងារធ្ងន់ ប្រជាជនត្រូវចូលរួម "ប្រជុំជីវភាព" ដើម្បីរិះគន់ខ្លួនឯង និងអ្នកដទៃ។ ការនិយាយស្តីត្រូវមានការប្រុងប្រយ័ត្នបំផុត ព្រោះ "អង្គការមានភ្នែកម្នាស់" នៅចាំស្ដាប់គ្រប់ទីកន្លែង។ សម្លេងជួង ឬសម្លេងត្រែ គឺជាសញ្ញាបញ្ជាឱ្យចាប់ផ្តើមការងារ ឬហៅទៅហូបបបរ។ ជំងឺត្អើក គ្រុនចាញ់ និងហើមពោះដោយសារខ្វះជីវជាតិ បានសម្លាប់មនុស្សរាប់ម៉ឺននាក់។ គ្មានការឈប់សម្រាកក្នុងថ្ងៃបុណ្យទានឡើយ ក្រៅតែពីថ្ងៃបុណ្យជាតិបដិវត្តន៍។ ពន្លឺភ្លើងអគ្គិសនីត្រូវបានកាត់ផ្តាច់ ប្រជាជនរស់នៅជាមួយចង្កៀងប្រេងកាត ឬពន្លឺខែ។ ការសរសេរសំបុត្រ ឬការទាក់ទងគ្នាជាមួយសាច់ញាតិនៅតំបន់ផ្សេង គឺជាជម្រើសដែលមិនអាចធ្វើទៅបាន។ ជីវិតរស់នៅពឹងផ្អែកទាំងស្រុងលើមេត្តាករុណារបស់ "កម្មាភិបាល" ថ្នាក់មូលដ្ឋាន។ ការដាក់ទណ្ឌកម្មត្រូវបានអនុវត្តចំពោះកំហុសបន្តិចបន្តួច ដូចជាការធ្វើឱ្យបាក់នង្គ័ល ឬចបជីក។ ខ្មែរក្រហមបានបង្កើតមន្ទីរសន្តិសុខជាច្រើន (ដូចជា ស-២១) ដើម្បីធ្វើទារុណកម្ម និងសម្លាប់មនុស្ស។ សាសនាត្រូវបានលុបបំបាត់ ព្រះសង្ឃត្រូវបានបង្ខំឱ្យសឹក និងវត្តអារាមត្រូវបានប្រើជាឃ្លាំងស្រូវ ឬកន្លែងចិញ្ចឹមសត្វ។ សីលធម៌បដិវត្តន៍តម្រូវឱ្យប្រជាជនលះបង់ក្តីស្រឡាញ់ផ្ទាល់ខ្លួន ដើម្បីស្រឡាញ់តែ "អង្គការ" មួយគត់។ ការលាក់ទុកចំណីអាហារផ្ទាល់ខ្លួន ត្រូវបានចាត់ទុកជាការក្បត់នឹងបដិវត្តន៍។ មនុស្សម្នាក់ៗត្រូវរស់នៅដោយភាពឯកោ បើទោះបីជានៅកណ្តាលហ្វូងមនុស្សក៏ដោយ។ យុវជនត្រូវបានបណ្តុះបណ្តាលឱ្យមានភាពសាហាវយង់ឃ្នង និងស្មោះត្រង់ដាច់ខាតចំពោះមេដឹកនាំ។ សូម្បីតែភាសានិយាយក៏ត្រូវបានប្តូរ ដូចជាការប្រើពាក្យ "សមមិត្ត" "បង្កបង្កើនផល" និង "បោសសម្អាត"។ ការកម្ចាត់ "ខ្មាំងបង្កប់ផ្ទៃក្នុង" បានក្លាយជាគោលនយោបាយបោសសម្អាតគ្នាឯងយ៉ាងសាហាវ។ ប្រព័ន្ធតុលាការត្រូវបានជំនួសដោយការកាត់ទោសដោយ "អង្គការ" តាមអំពើចិត្ត។ របបនេះបានបណ្តាលឱ្យមនុស្សប្រហែល ១,៧ ទៅ ២ លាននាក់ស្លាប់បាត់បង់ជីវិត។ មូលហេតុនៃការស្លាប់រួមមាន ការសម្លាប់រង្គាល ការបង្អត់អាហារ ជំងឺ និងការធ្វើការហួសកម្លាំង។ ហេដ្ឋារចនាសម្ព័ន្ធសង្គម វប្បធម៌ និងសេដ្ឋកិច្ចត្រូវបានបំផ្លាញដល់សូន្យ។ សម័យកាលនេះបានបន្សល់ទុកនូវរបួសផ្លូវចិត្ត ដ៏ធ្ងន់ធ្ងរសម្រាប់អ្នករស់រានមានជីវិត។ ការពិសោធន៍សង្គមតាមបែបយូតូភា របស់ខ្មែរក្រហមបានក្លាយជាវាលពិឃាត។ រចនាសម្ព័ន្ធគ្រួសារខ្មែរត្រូវបានរង្គោះរង្គើ និងបែកបាក់យ៉ាងដំណំ។ ភាពខុសគ្នារវាងវណ្ណៈចាស់ និងថ្មី បានរលាយបាត់ទៅវិញក្រោយឆ្នាំ ១៩៧៩ ប៉ុន្តែស្លាកស្នាមនៅតែមាន។ សព្វថ្ងៃ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង គឺជាសក្ខីភាពនៃភាពសាហាវយង់ឃ្នងនេះ។ ការយល់ដឹងពីប្រវត្តិសាស្ត្រនេះ គឺជាគន្លឹះដើម្បីការពារកុំឱ្យសោកនាដកម្មបែបនេះកើតឡើងវិញ។ ជីវិតរស់នៅក្រោមរបបខ្មែរក្រហម នៅតែជាមេរៀនដ៏ជូរចត់សម្រាប់មនុស្សជាតិគ្រប់រូបលើពិភពលោក។